ជួរភ្នំក្រវ៉ាញគឺជាតំបន់ប្រព័ន្ធអេកូឡូស៊ីដ៏ធំបំផុតមួយនៅប្រទេសកម្ពុជា ដែលពោរពេញទៅដោយភាពសម្បូរបែបនៃជីវចម្រុះ។ តំបន់នេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទេសចរដែលមានបំណងស្វែងយល់ពីទេសភាពធម្មជាតិប្លែកៗ។ ការអភិវឌ្ឍន៍ អេកូរីសត បានក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការប្រើប្រាស់សក្ដានុពលនេះដើម្បីជំរុញទេសចរណ៍ប្រកបដោយនិរន្តរភាព។ អេកូរីសតគឺជាប្រភេទសណ្ឋាគារ ឬផ្ទះសំណាក់ដែលត្រូវបានរចនាឡើងដើម្បីបញ្ចូលគ្នានូវផាសុកភាព រួមជាមួយការថែរក្សាបរិស្ថាន និងការអភិរក្សវប្បធម៌។ វាជាគំរូនៃទេសចរណ៍ដែលទទួលខុសត្រូវខ្ពស់ និងផ្តល់ផលប្រយោជន៍ត្រឡប់ទៅសហគមន៍មូលដ្ឋានវិញ។ ការអភិវឌ្ឍ អេកូរីសត ជួយលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការអភិរក្សធម្មជាតិដល់ភ្ញៀវទេសចរ។ លក្ខណៈពិសេសនៃការអភិវឌ្ឍ អេកូរីសតផ្តោតសំខាន់លើគោលការណ៍កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន។ សំណង់របស់ អេកូរីសត តែងតែត្រូវបានសាងសង់ដោយប្រើប្រាស់សម្ភារៈធម្មជាតិដែលមាននៅក្នុងតំបន់។ ពួកគេបានអនុវត្តការគ្រប់គ្រងកាកសំណល់យ៉ាងត្រឹមត្រូវតាមរយៈការកែច្នៃឡើងវិញ ការប្រើប្រាស់ជីកំប៉ុស និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ប្រព័ន្ធបន្សុទ្ធទឹក និងការប្រើប្រាស់ថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យក៏ត្រូវបានអនុវត្តយ៉ាងទូលំទូលាយផងដែរ។ ការអភិវឌ្ឍន៍ទាំងនេះក៏បានផ្តល់ការងារដោយផ្ទាល់ដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានផងដែរ។ ពួកគេត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកណែនាំទេសចរណ៍ មេចុងភៅ ឬបុគ្គលិកសណ្ឋាគារ។ អេកូរីសត តែងតែជាផ្នែកមួយនៃគម្រោងអភិរក្សដែលការពារប្រភេទសត្វ និងរុក្ខជាតិដែលជិតផុតពូជ។ ពួកគេបានផ្តល់ជូននូវកម្មវិធីអប់រំផ្សេងៗសម្រាប់ភ្ញៀវទេសចរ។ កម្មវិធីទាំងនោះរួមមានការដើរព្រៃរៀនអំពីរុក្ខជាតិ ការមើលសត្វ និងការរៀនពីរបៀបរស់នៅរបស់សហគមន៍។ ការរចនារបស់អេកូរីសត គឺមានលក្ខណៈតូចល្មម និងត្រូវគ្នាជាមួយទេសភាពធម្មជាតិជុំវិញនោះ។ វាមិនធ្វើឱ្យបាត់បង់សោភ័ណភាពព្រៃឈើឡើយ។ វាផ្តល់នូវបទពិសោធន៍ដ៏ស្ងប់ស្ងាត់សម្រាប់ភ្ញៀវដែលចង់គេចចេញពីភាពអ៊ូអរនៃទីក្រុង។ ការអភិវឌ្ឍន៍ អេកូរីសត បែបនេះបានបង្ហាញឱ្យឃើញពីភាពស៊ីគ្នារវាងការធ្វើអាជីវកម្មទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ។ វាក៏ជាគំរូមួយដែលអាចធ្វើត្រាប់តាមសម្រាប់តំបន់ផ្សេងទៀតផងដែរ។ ការរចនាបែបនេះក៏អនុញ្ញាតឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងម្ចាស់អាជីវកម្ម និងអ្នកជំនាញបរិស្ថានផងដែរ។ គម្រោង អេកូរីសតល្បីៗនៅជួរភ្នំក្រវាញមានមួយចំនួនដែលត្រូវបានគេទទួលស្គាល់។ គម្រោងមួយក្នុងចំណោមគម្រោងទាំងនោះគឺ Cardamom Tented Camp។ Cardamom Tented Camp គឺជាគម្រោងដ៏ល្បីល្បាញមួយដែលត្រូវបានបង្កើតឡើងដោយមានការចូលរួមពីអង្គការអន្តរជាតិ។ វាត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ដែលធ្លាប់ជាចំណុចកណ្តាលនៃការកាប់ឈើខុសច្បាប់។ គម្រោងនេះបានផ្តល់ការងារថ្មីសម្រាប់អ្នកដែលធ្លាប់ជាអ្នកកាប់ឈើ។ ពួកគេបានផ្លាស់ប្តូរតួនាទីពីអ្នកបំផ្លាញទៅជាអ្នកថែរក្សាព្រៃឈើ។ នៅទីនោះ ភ្ញៀវអាចស្នាក់នៅក្នុងផ្ទះរបស់ប្រជាជន និងចូលរួមសកម្មភាពប្រចាំថ្ងៃ។ សកម្មភាពនោះរួមមានការចម្អិនអាហារ ការជិះកង់ឡើងភ្នំ និងការរៀនអំពីវប្បធម៌ក្នុងស្រុក។ គម្រោងទាំងនេះបង្ហាញពីសារៈសំខាន់នៃការចូលរួមពីសហគមន៍ក្នុងការអភិវឌ្ឍទេសចរណ៍។ ពួកគេបានផ្តល់បទពិសោធន៍ទេសចរណ៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវ។ ពួកគេក៏បានជួយការពារធនធានធម្មជាតិឱ្យបានគង់វង្សផងដែរ។ គម្រោងទាំងពីរនេះគឺជាគំរូមួយដ៏ល្អសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ។ គំរូទាំងនេះបានបង្ហាញថាក្រុមហ៊ុនឯកជនក៏អាចរួមចំណែកក្នុងការអភិរក្សបានដែរ។ ផលប្រយោជន៍នៃការអភិវឌ្ឍ Eco-Lodge គឺមានលក្ខណៈទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ។ ទីមួយ គឺផលប្រយោជន៍បរិស្ថាន។ ការអភិវឌ្ឍន៍ អេកូរីសត បានរួមចំណែកយ៉ាងសកម្មក្នុងការការពារជីវចម្រុះនិងកាត់បន្ថយការបាត់បង់ព្រៃឈើ។ វាបានផ្តល់ឱកាសការងារថ្មីៗដែលកាត់បន្ថយការពឹងផ្អែកលើការកាប់ឈើឬការបរបាញ់សត្វខុសច្បាប់។ ការកកើតឡើងនៃ អេកូរីសតក៏ជួយបង្កើតតំបន់ការពារនិងល្បាតព្រៃឈើផងដែរ។ ទីពីរ គឺផលប្រយោជន៍សេដ្ឋកិច្ច។ ប្រាក់ចំណូលពីទេសចរណ៍ធម្មជាតិបានហូរចូលទៅក្នុងសហគមន៍មូលដ្ឋាន។ វាបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ឱ្យមានភាពធូរធារ។ ប្រជាជនអាចលក់ផលិតផលក្នុងស្រុក ដូចជាម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍។ ប្រាក់ចំណូលទាំងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ផងដែរ។ ទីបី គឺផលប្រយោជន៍សង្គមនិងវប្បធម៌។ ការអភិវឌ្ឍន៍នេះបានជួយលើកកម្ពស់មោទកភាពនិងអត្តសញ្ញាណរបស់សហគមន៍។ ពួកគេបានក្លាយជាម្ចាស់ផ្ទះដែលមានលទ្ធភាពគ្រប់គ្រងជោគវាសនារបស់ខ្លួន។ ការចូលរួមពីសហគមន៍ជួយឱ្យប្រពៃណីនិងចំណេះដឹងបុរាណនៅតែត្រូវបានរក្សាទុកនិងបន្តទៅជំនាន់ក្រោយ។ ឧទាហរណ៍ ពួកគេអាចចែករំលែកពីរបៀបធ្វើម្ហូបតាមបែបបុរាណនិងជំនឿប្រពៃណី។ ការជួបជុំរវាងភ្ញៀវទេសចរ និងប្រជាជនមូលដ្ឋានក៏ជួយជំរុញការផ្លាស់ប្តូរវប្បធម៌ផងដែរ។ ការអភិវឌ្ឍ អេកូរីសតនៅតំំបន់ជួរភ្នំក្រវ៉ាញគឺជាគំរូដ៏ល្អនៃរបៀបដែលទេសចរណ៍អាចជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ វាបានបង្ហាញថាយើងអាចធ្វើអាជីវកម្មបានដោយមិនចាំបាច់បំផ្លាញធនធានធម្មជាតិឡើយ។ ការការពារភ្នំក្រវ៉ាញគឺជាការការពារអនាគតរបស់ប្រទេសកម្ពុជាយើងទាំងមូល។ ការអភិវឌ្ឍនេះក៏ជួយលើកកម្ពស់ការយល់ដឹងជាសកលអំពីសារៈសំខាន់នៃទេសចរណ៍ប្រកបដោយនិរន្តរភាពផងដែរ។